កីឡាបាល់ទះអន្តរភូមិ និងកីឡាបាល់សីដក់គឺជាប្រភេទកីឡាដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅតាមទីជនបទនៃប្រទេសកម្ពុជាពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ កីឡាទាំងពីរនេះមិនត្រឹមតែជាការកម្សាន្តប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏សំខាន់ដែលបានរួមចំណែកដល់ការប្រមូលផ្តុំមនុស្សនៅតាមភូមិបានយ៉ាងល្អបំផុតផងដែរ។ ជាទូទៅ ការប្រកួតទាំងនេះតែងតែប្រព្រឹត្តទៅនៅក្នុងឱកាសបុណ្យទាននានាដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យកឋិនទាន ឬពិធីបុណ្យភូមិជាដើម។ អ្នកភូមិរាប់រយនាក់បានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករដើម្បីទស្សនា និងលើកទឹកចិត្តដល់ក្រុមដែលខ្លួនពេញចិត្ត ដែលបានបង្កើតបាននូវបរិយាកាសដ៏អ៊ូអរនិងសប្បាយរីករាយបំផុតមិនអាចបំភ្លេចបាន។ កីឡាទាំងពីរនេះបានជួយបង្កើនចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជននៅក្នុងភូមិបានយ៉ាងល្អឥតខ្ចោះ។ ពួកគេបានក្លាយជាកត្តាដ៏សំខាន់មួយក្នុងការរក្សាទំនាក់ទំនងសង្គមក្នុងសហគមន៍ដែលជាបេះដូងនៃជីវិតនៅជនបទ។ ការលេង កីឡាបាល់ទះ មានលក្ខណៈសាមញ្ញ ប៉ុន្តែទាមទារនូវកម្លាំងកាយមាំមួន និងជំនាញជាច្រើនដែលត្រូវហ្វឹកហាត់ជាប្រចាំ។ ក្រុមនីមួយៗមានកីឡាករចំនួន៦នាក់ដែលបានឈរប្រចាំការនៅតាមតំបន់ផ្សេងៗគ្នានៃទីលានប្រកួត ហើយពួកគេត្រូវប្រើដៃរបស់ខ្លួនដើម្បីវាយបាល់ឆ្លងសំណាញ់ដ៏វែងមួយទៅកាន់ទីលានរបស់គូប្រកួត។ គោលបំណងចម្បងគឺត្រូវឲ្យបាល់ធ្លាក់ទៅក្នុងទីរបស់គូប្រកួតដើម្បីទទួលបានពិន្ទុដែលបានកំណត់ក្នុងឈុតនីមួយៗ។ នៅក្នុងការលេង អ្នកលេងត្រូវវាយបាល់ដោយមិនឲ្យបាល់ប៉ះដីនៅក្នុងទីលានរបស់ខ្លួនឡើយ បើមិនដូច្នេះទេវានឹងត្រូវបាត់បង់ពិន្ទុភ្លាមៗសម្រាប់ក្រុមខ្លួនឯង។ កីឡាករមានសិទ្ធិប៉ះបាល់បានត្រឹមតែបីដងប៉ុណ្ណោះមុននឹងវាយឆ្លងសំណាញ់ទៅវិញ ដែលជាច្បាប់ដ៏សំខាន់បំផុតមួយដើម្បីរក្សាការប្រកួតឲ្យមានលក្ខណៈយុត្តិធម៌។ ការលេងនេះរួមមានបច្ចេកទេសជាច្រើនដូចជាការលោតបាំងបាល់ពីលើសំណាញ់ និងការវាយលុកដ៏ខ្លាំងក្លាដើម្បីទម្លាក់បាល់ទៅលើទីលានរបស់គូប្រកួត។ ការប្រកួតត្រូវបន្តរហូតដល់ក្រុមណាមួយឈ្នះបានពីរប៉េនី ឬ៣ប៉េនីដើម្បីក្លាយជាអ្នកឈ្នះការប្រកួតទាំងមូលដែលធ្វើឲ្យអ្នកទស្សនាមិនអាចបិទភ្នែកបានឡើយព្រោះវាពិតជាទាក់ទាញខ្លាំងណាស់។ បាល់ទះទាមទារនូវការសម្របសម្រួលគ្នាជាក្រុមបានយ៉ាងល្អ ព្រោះកីឡាករទាំងអស់ត្រូវធ្វើការរួមគ្នាជាធ្លុងមួយដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុមគូប្រកួត។ ដោយឡែក កីឡាបាល់សីដក់ ឬបាល់សីវិញ គឺជាប្រភេទកីឡាមួយដែលមានភាពខុសប្លែកគ្នាទាំងស្រុងពីបាល់ទះទាំងទម្រង់លេងនិងឧបករណ៍។ ក្រុមនីមួយៗមានកីឡាករតែបីនាក់ប៉ុណ្ណោះដែលតម្រូវឲ្យពួកគេម្នាក់ៗត្រូវមានសមត្ថភាពខ្លាំងនិងបច្ចេកទេសពិសេសដើម្បីយកឈ្នះ។ កីឡាករទាំងអស់ត្រូវប្រើប្រាស់ជើង ក្បាល ឬទ្រូងដើម្បីវាយបាល់ឆ្លងសំណាញ់ទៅកាន់ទីលានរបស់គូប្រកួតដើម្បីទទួលបានពិន្ទុជាបន្តបន្ទាប់។ អ្វីដែលពិសេសបំផុតនោះគឺកីឡាករមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដៃរបស់ខ្លួនឡើយក្នុងអំឡុងពេលប្រកួត។ ពួកគេអាចលោតទាត់បាល់ដោយក្បាល ទាត់ដោយជើង ឬលេងដោយប្រើជង្គង់បានគ្រប់សកម្មភាពដែលជាទិដ្ឋភាពដ៏ទាក់ទាញបំផុតសម្រាប់អ្នកទស្សនា។ គោលបំណងគឺត្រូវទម្លាក់បាល់ទៅក្នុងទីរបស់គូប្រកួតដើម្បីទទួលបានពិន្ទុជាបន្តបន្ទាប់។ ការប្រកួតនេះទាមទារនូវភាពបត់បែនខ្ពស់ ជំនាញដ៏អស្ចារ្យ និងល្បឿនយ៉ាងរហ័សដែលអាចមើលស្ទើរតែមិនទាន់ពីចម្ងាយ។ កីឡាករគ្រប់រូបត្រូវតែមានបច្ចេកទេសដ៏ល្អឥតខ្ចោះដើម្បីគ្រប់គ្រងបាល់ដោយប្រើជើងរបស់ខ្លួនដែលជាចំណុចសំខាន់ដើម្បីក្លាយជាអ្នកឈ្នះ។ ការប្រកួតបាល់សីដក់បានបង្ហាញពីទេពកោសល្យខ្ពស់របស់កីឡាករម្នាក់ៗ។ ភាពខុសគ្នាសំខាន់បំផុតរវាងកីឡាទាំងពីរនេះគឺការប្រើប្រាស់ផ្នែកនៃរាងកាយ។ បាល់ទះ គឺប្រើដៃវាយបាល់ដោយបច្ចេកទេសផ្លាស់ប្តូរគ្នាទៅវិញទៅមក ហើយ បាល់សីដក់ គឺប្រើ ជើង និងផ្នែកដទៃទៀតនៃរាងកាយលើកលែងតែដៃប៉ុណ្ណោះ។ ទីពីរ ចំនួនកីឡាករនៅក្នុងក្រុមก็ខុសគ្នាដែរ ពោលគឺបាល់ទះមាន៦នាក់ ចំណែកបាល់សីដក់មានតែ៣នាក់ប៉ុណ្ណោះដែលធ្វើឲ្យយុទ្ធសាស្ត្រលេងមានភាពប្លែកគ្នា។ ទីបី បាល់ដែលប្រើក៏មានលក្ខណៈមិនដូចគ្នាដែរ បាល់ទះជាបាល់ជ័រដែលបំប៉ោងខ្យល់ ចំណែកបាល់សីដក់វិញគឺធ្វើពីវល្លិ៍ ឬជ័រដែលបានត្បាញជារាងមូល ហើយមានទម្ងន់ស្រាលជាង។ របៀបលេងរបស់វាបានទាមទារឱ្យមានជំនាញរៀងៗខ្លួនដែលមិនអាចដូចគ្នាបាន។ បាល់ទះទាមទារកម្លាំង និងកម្ពស់ ចំណែកបាល់សីដក់ទាមទារភាពបត់បែន និងបច្ចេកទេសទាត់ដ៏ល្អបំផុតដែលអាចទាត់បាល់បានគ្រប់ទិសទី។ ការប្រកួតទាំងពីរនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសង្គមជនបទ ហើយវាបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ដែលអ្នកភូមិទន្ទឹងរង់ចាំយ៉ាងអន្ទះសា។ ជាបឋម វាបានក្លាយជាកត្តាជំរុញដ៏សំខាន់មួយក្នុងការបង្កើន ចំណងសាមគ្គីភាព រវាងប្រជាជននៅក្នុងភូមិ ព្រោះពួកគេបានប្រមូលផ្តុំគ្នាជាក្រុមតែមួយដើម្បីសម្រេចគោលដៅរួម។ អ្នកភូមិបានរៀនសូត្រពីរបៀបធ្វើការជាក្រុម ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក និងយល់ពីសារៈសំខាន់នៃការរួបរួមគ្នាក្នុងសកម្មភាពជាក់ស្តែង។ សកម្មភាពទាំងនេះបានពង្រឹងនូវទំនាក់ទំនងសង្គមដែលបានចងក្រងអ្នកភូមិឲ្យមានភាពជិតស្និទ្ធ។ ទីពីរ វាជា សកម្មភាពកម្សាន្ត ដែលបានបំបាត់ភាពតានតឹង និងការនឿយហត់ពីការងារប្រចាំថ្ងៃរបស់ប្រជាកសិករ ធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។ បរិយាកាសដ៏សប្បាយរីករាយនៃការប្រកួតបានជួយឱ្យពួកគេភ្លេចទុក្ខកង្វល់នានាហើយអាចរីករាយជាមួយកីឡានេះ។ ទីបី វាបានផ្តល់នូវ បរិយាកាសដ៏រីករាយ សម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិក្នុងការប្រមូលផ្តុំគ្នានិងចំណាយពេលវេលាល្អជាមួយគ្នា ដែលជាពេលវេលាដ៏មានតម្លៃបំផុត។ ឪពុកម្តាយបាននាំកូនៗមកទស្សនាការប្រកួតដែលជាឱកាសដ៏ល្អដើម្បីរឹតចំណងសាច់ញាតិ។ ការប្រកួតបានក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់មនុស្សទូទៅដើម្បីជួបជុំគ្នា និងបង្កើតមិត្តភាពថ្មីៗបន្ថែមទៀត។ លើសពីនេះ វាបានជួយជំរុញ សុខភាពរាងកាយ របស់ប្រជាជនតាមរយៈការលេងកីឡាដែលតម្រូវឱ្យមានចលនាជាប់ជានិច្ច។ កីឡាករទាំងអស់ត្រូវហាត់ប្រាណជាប្រចាំដើម្បីអាចចូលរួមក្នុងការប្រកួតបានដោយមានកម្លាំងគ្រប់គ្រាន់និងមានភាពរហ័សរហួន។ វាក៏បានជួយ លើកកម្ពស់វិន័យ និងការគោរព ផងដែរ ព្រោះកីឡាករត្រូវតែគោរពច្បាប់នៃការលេង និងគោរពការសម្រេចចិត្តរបស់គូប្រកួតនិងអាជ្ញាកណ្តាល។ វិន័យនេះបានឆ្លុះបញ្ចាំងដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេដែលបានបង្រៀនពីភាពស្មោះត្រង់និងការទទួលខុសត្រូវ។ ជាចុងក្រោយ ការប្រកួតបាល់ទះអន្តរភូមិបាន បង្កើតមោទនភាព ដល់ប្រជាជនគ្រប់ៗគ្នា។ ពួកគេបានមានអារម្មណ៍រីករាយនិងពេញចិត្តនៅពេលដែលក្រុមភូមិរបស់ខ្លួនបានឈ្នះការប្រកួតយ៉ាងត្រចះត្រចង់។ វាក៏បានផ្តល់ឱកាសដល់កីឡាករវ័យក្មេងឲ្យបានបង្ហាញសមត្ថភាពរបស់ខ្លួននិងបង្កើនបទពិសោធន៍ក្នុងការប្រកួតផងដែរ។ កីឡាទាំងពីរនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាភាពរស់រវើកនៃជីវិតនៅជនបទនិងវប្បធម៌កីឡាក្នុងស្រុកដែលជាមរតកដ៏មានតម្លៃ។ សរុបមក ការប្រកួតបាល់ទះអន្តរភូមិនិងកីឡាបាល់សីដក់ជាព្រឹត្តិការណ៍ដ៏សំខាន់។ វាជាផ្នែកមួយនៃការលើកកម្ពស់ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ការប្រកួតកីឡាទាំងនេះក៏ជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណីរបស់ខ្មែរផងដែរ ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។